នៅក្នុងប្រទេសកម្ពុជា ទង្វើនៃការទទួលអំណោយត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រពៃណី និងតម្លៃសង្គម។ ដោយសារតែការសង្កត់ធ្ងន់ទៅលើភាពរាក់ទាក់ ប្រជាជនកម្ពុជាតែងតែទទួលយកអំណោយដោយអាកប្បកិរិយាសមរម្យ។ នៅពេលនរណាម្នាក់ទទួលបានអំណោយ ពួកគេតែងតែប្រើដៃទាំងពីរជាសញ្ញានៃការគោរព។ មិនថាអំណោយនោះ ធំ តូច ច្រើន តិច ឬមានតម្លៃថ្លៃក៏ដោយ ការទទួលដោយដៃទាំងពីរគឺជាកាយវិការសំខាន់នៃការគោរពនៅក្នុងវប្បធម៌ខ្មែរ។ ជាងនេះទៅទៀត វាជារឿងធម្មតាទេក្នុងការឱនក្បាលបន្តិចពេលយកអំណោយដើម្បីបង្ហាញការដឹងគុណ។ ក្នុងនោះដែរ ទំនៀមទំលាប់របស់ប្រជាជនខ្មែរ គេមិនធ្វើការបើកកាដូមើល នៅមុខម្ចាស់កាដូដែលបានអោយនោះទេ ប៉ុន្តែគេនិងបើកមើលពេលដែលត្រឡប់ទៅផ្ទះ ឬនៅពេលដែលភ្ញៀវទៅអស់។ ក្នុងករណីជាច្រើន យើងមិនត្រូវសួរនាំពីតម្លៃនៃអំណោយ ដើម្បីកុំឱ្យអ្នកដែលប្រគល់អោយមានអារម្មណ៍មិនស្រួល។ នៅក្នុងស្ថានភាពខ្លះ ការផ្ដល់អំណោយត្រឡប់មកវិញត្រូវបានរំពឹងទុកនាពេលអនាគត ជាពិសេសក្នុងចំណោមអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ។ ជាងនេះទៅទៀត ការជូនអំណោយត្រូវបានអមដោយពាក្យជូនពរខ្លីៗ ឬជូនពរសំណាងល្អផងដែរ។ ជាពិសេស នៅថ្ងៃកំណើត ឬពិធីមង្គលការ ការជូនពរសំណាងល្អនេះជាការបង្កើនទំនាក់ទំនង និងការបង្ហាញពីភាពខ្វល់ខ្វាយ។ នៅពេលទទួលអាហារ ឬអាហារសម្រន់ អ្នកទទួលគួរណាភ្លួករសជាតិហើយផ្តល់ជាមតិទៅកាន់អ្នកផ្តល់។ ការយកចិត្តទុកដាក់ចំពោះអំណោយដោយការដឹងគុណ គឺជាទង្វើដ៏សាមញ្ញតែមានអត្ថន័យជ្រាលជ្រៅ ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីការគោរពរបស់យើងចំពោះអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្តរក្សាបាននូវទំនាក់ទំនងល្អថែមទៀតផង។